នៅក្នុងសង្គមខ្មែរ ការបង្ហាញខ្លួនញ៉ាំអាហាររួមគ្នានៅទីសាធារណៈ មិនមែនគ្រាន់តែជាការបំពេញក្រពះនោះទេ ប៉ុន្តែវាគឺជាការប្រកាសជាចំហនូវ «ទំនាក់ទំនង» ទៅកាន់ពិភពខាងក្រៅ។ ការណាត់គ្នាញ៉ាំអាហារនៅហាងដែលមានមនុស្សអ៊ូអរ គឺជាវិធីដ៏សាមញ្ញបំផុតក្នុងការបង្ហាញពិភពលោកថា «យើងទាំងពីរជារបស់គ្នា»។ នៅក្នុងបរិបទខ្មែរ ការដែលបុរសហ៊ានបណ្ដើរនារីទៅញ៉ាំអាហារនៅទីប្រជុំជន គឺជាការផ្ដល់កិត្តិយស និងការទទួលស្គាល់ភាពជាគូស្នេហ៍ជាផ្លូវការ។ ការអង្គុយទល់មុខគ្នានៅក្នុងហាងអាហារល្បីៗ គឺជាសារដែលបញ្ជាក់ថាទំនាក់ទំនងនេះបានឈានផុតពីដំណាក់កាលលាក់លៀមហើយ។ ការដែលយុវវ័យខ្មែរហ៊ានស្លៀកពាក់ឈុតគូ ទៅញ៉ាំអាហារជាមួយគ្នា គឺជាការប្រកាសសេចក្ដីស្រឡាញ់ដ៏ក្លាហានបំផុត។ ការជ្រើសរើសតុអាហារនៅចំកណ្ដាលហាង បង្ហាញពីភាពជឿជាក់ និងមោទនភាពដែលអ្នកមានចំពោះដៃគូរបស់អ្នក។ រាល់កាយវិការដែលអ្នកទាំងពីរធ្វើដាក់គ្នាលើតុអាហារក្នុងហាង ត្រូវបានមើលឃើញដោយអ្នកដទៃជាសក្ខីភាពនៃស្នេហា។ ការញ៉ាំអាហាររួមគ្នាជាសាធារណៈ ជួយកាត់បន្ថយការមន្ទិលសង្ស័យពីសំណាក់មនុស្សជុំវិញខ្លួនអំពីទំនាក់ទំនងរបស់អ្នកទាំងពីរ។ នៅក្នុងសម័យឌីជីថល ការឆែកអ៊ិន (Check-in) ទីតាំងហាងអាហាររួមគ្នាលើបណ្ដាញសង្គម គឺជាការប្រកាសក្ដីស្រឡាញ់ជាសកល។ ការដែលគូស្នេហ៍អាចសើចសប្បាយជុំគ្នាដោយមិនខ្វល់ពីខ្សែភ្នែកអ្នកដទៃ បង្ហាញពីភាពរឹងមាំនៃចំណងស្នេហ៍។ ការដួសម្ហូបឱ្យគ្នាទៅវិញទៅមកនៅចំពោះមុខមនុស្សជាច្រើន បង្ហាញពីការយកចិត្តទុកដាក់ដែលគួរឱ្យច្រណែន។ កាយវិការនៃការកាន់ដៃគ្នាលើតុអាហារ គឺជាការបញ្ជាក់ពីភាពស្និទ្ធស្នាល និងការចង់នៅក្បែរគ្នាជានិច្ច។ ការជូតមាត់ឱ្យគ្នា ឬការរៀបចំស្លាបព្រាឱ្យគ្នាជាសាធារណៈ គឺជាទម្រង់នៃមនោសញ្ចេតនាដ៏ទន់ភ្លន់បំផុត។ របៀបដែលអ្នកទាំងពីរមើលភ្នែកគ្នាខណៈពេលកំពុងញ៉ាំអាហារ បង្ហាញពីពិភពលោកតូចមួយដែលមានតែអ្នកពីរនាក់។ ការដែលបុរសចេះទាញកៅអីឱ្យនារីអង្គុយក្នុងហាងអាហារ បង្ហាញពីមារយាទដ៏ខ្ពង់ខ្ពស់ និងការផ្ដល់តម្លៃជាសាធារណៈ។ ការចែករំលែកភេសជ្ជៈ ឬបង្អែមតែមួយចានជាមួយគ្នា បង្ហាញពីភាពស្អិតរមួតដែលមិនអាចបំបែកបាន។ ការដែលអ្នកទាំងពីរចេះខ្សឹបខ្សៀវ និងសើចតិចៗដាក់គ្នាលើតុអាហារ បង្កើតបានជាបរិយាកាសដ៏រ៉ូមែនទិក។ ស្នាមញញឹមដែលអ្នកផ្ដល់ឱ្យគ្នាទៅវិញទៅមកក្នុងពេលញ៉ាំអាហារ គឺជាការតុបតែងដ៏ស្អាតបំផុតសម្រាប់តុអាហារនោះ។ ការថតរូប "ដៃកាន់ស្លាបព្រា" ឬ "រូបភាពអាហារពីរឈុត" គឺជាការប្រកាសប្រាប់មិត្តភក្ដិក្នុង Facebook ថាអ្នកមិនមែននៅម្នាក់ឯងឡើយ។ ការដាក់រូបថតដែលកំពុងញ៉ាំអាហារជាមួយគ្នាជា Profile Picture គឺជាកម្រិតខ្ពស់នៃការប្រកាសសេចក្ដីស្រឡាញ់។ ការបង្ហោះរូបភាពបង្អែមស្អាតៗ និង Tag ឈ្មោះដៃគូ គឺជាការចែករំលែកក្តីសុខទៅកាន់ពិភពឌីជីថល។ ការថតវីដេអូខ្លីៗ ដាក់ Story ខណៈពេលដែលដៃគូកំពុងញ៉ាំអាហារយ៉ាងឆ្ងាញ់ បង្ហាញពីភាពស្រស់ថ្លានៃទំនាក់ទំនង។ រាល់ពាក្យ Comment ផ្អែមល្ហែមនៅក្រោមរូបភាពអាហាររួមគ្នា គឺជាការបញ្ជាក់ពីភាពរឹងមាំនៃស្នេហាជាសាធារណៈ។ ការប្រើប្រាស់ "Hashtag" ពិសេសសម្រាប់តែអ្នកទាំងពីរក្នុងរូបភាពអាហារ បង្ហាញពីភាពជាម្ចាស់កម្មសិទ្ធិលើគ្នា។ ការ Live វីដេអូញ៉ាំអាហាររួមគ្នា គឺជាការអនុញ្ញាតឱ្យអ្នកដទៃបានឃើញពីភាពចុះសម្រុងគ្នារបស់អ្នកទាំងពីរ។ ការផ្ញើរូបភាពម្ហូបដែលកំពុងញ៉ាំជាមួយគ្នាទៅក្នុង Group មិត្តភក្ដិ គឺជាការប្រកាសភាពជោគជ័យនៃស្នេហា។ ការដែលមិត្តភក្ដិចូលមកចុច Like និងសរសើរពីភាពសមគ្នាលើតុអាហារ បង្កើននូវមោទនភាពក្នុងទំនាក់ទំនង។ រាល់អនុស្សាវរីយ៍ឌីជីថលដែលទាក់ទងនឹងអាហារ គឺជាសក្ខីភាពនៃដំណើរដើមទុនស្នេហារបស់អ្នកទាំងពីរ។ នៅក្នុងសង្គមខ្មែរ ការញ៉ាំបាយជាមួយគ្នាជាសាធារណៈ ជួនកាលមានតម្លៃស្មើនឹងការប្រកាសជាសាធារណៈអំពីទំនាក់ទំនងស្នេហា។ ការដែលអ្នកទាំងពីរហ៊ានបង្ហាញខ្លួនក្នុងកម្មវិធីជប់លៀង ឬការជួបជុំមិត្តភក្ដិ គឺជាការប្រកាសពីភាពចាស់ទុំនៃស្នេហា។ ការញ៉ាំអាហាររួមគ្នាជាមួយគ្រួសារសងខាងនៅទីសាធារណៈ គឺជាជំហានដ៏ធំមួយឆ្ពោះទៅរកអនាគត។ ការដែលអ្នកដទៃមើលមកឃើញអ្នកទាំងពីរអង្គុយញ៉ាំបាយជាមួយគ្នាជារៀងរាល់សប្ដាហ៍ បង្កើតបានជាស្ថិរភាពនៃរូបភាពគូស្នេហ៍។ ការជ្រើសរើសហាងអាហារដែលជាកន្លែងពេញនិយមសម្រាប់គូស្នេហ៍ បង្ហាញថាអ្នកទាំងពីរចង់ក្លាយជាផ្នែកមួយនៃវប្បធម៌ណាត់ជួប។ ការបង្ហាញខ្លួនជាមួយគ្នាក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់នៅតាមភោជនីយដ្ឋាន គឺជាការអបអរសាទរចំពោះចំណងស្នេហ៍។ ភាពក្លាហានក្នុងការបង្ហាញសេចក្ដីស្រឡាញ់ជាសាធារណៈ ឆ្លុះបញ្ចាំងពីភាពស្មោះត្រង់ដែលអ្នកមានចំពោះដៃគូ។ ការដែលដៃគូចេះណែនាំអ្នកទៅកាន់អ្នកស្គាល់គ្នាដែលជួបក្នុងហាងអាហារ បង្ហាញពីមោទនភាពដែលគេមានចំពោះអ្នក។ ការញ៉ាំអាហាររួមគ្នាជាសាធារណៈ ជួយពង្រឹងទំនុកចិត្ត និងកាត់បន្ថយភាពប្រច័ណ្ឌក្នុងទំនាក់ទំនង។ ការញ៉ាំអាហារជាសាធារណៈគឺជា "ភាសាសកល" ដែលប្រាប់អ្នករាល់គ្នាថាអ្នកទាំងពីរបានរកឃើញគ្នាហើយ។ មិនថាជាហាងអាហារបែបណាក៏ដោយ សំខាន់បំផុតគឺវត្តមានរបស់អ្នកទាំងពីរដែលបង្ហាញពីភាពស្មោះត្រង់។ ការប្រកាសក្ដីស្រឡាញ់ជាសាធារណៈតាមរយៈការញុាំអាហារ ជួយឱ្យទំនាក់ទំនងកាន់តែមានតម្លៃក្នុងសង្គម។ ភាពផ្អែមល្ហែមដែលអ្នកចែករំលែកលើតុអាហារ នឹងក្លាយជាការចងចាំដ៏ល្អសម្រាប់អ្នកជុំវិញខ្លួន។ ការញុាំអាហារជាមួយគ្នាជាសាធារណៈ គឺជាការប្រកាសពីសេចក្ដីស្រឡាញ់ដ៏មានអានុភាពបំផុត។